រាល់ការសន្ទនាមិនមែនត្រឹមតែជាការផ្លាស់ប្ដូរពាក្យសម្ដីគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹង កាយវិការនិងក្រសែភ្នែកផងដែរ។ ធាតុផ្សំទាំងពីរនេះគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីអារម្មណ៍ បំណង និងការគិតរបស់យើង។ កាយវិការ សំដៅលើចលនារាងកាយដូចជា ការលើកដៃ ការគ្រវីដៃ ការងក់ក្បាល ការសម្លឹងមើល ឬឥរិយាបថផ្សេងៗ។ កាយវិការទាំងនេះក៏អាចជួយបញ្ជាក់នូវអ្វីដែលយើងចង់និយាយ ឬ បង្ហាញពីអ្វីដែលយើងចង់និយាយឱ្យបានច្បាស់ជាងមុនដែរ។ ការងក់ក្បាល ជាសញ្ញាទូទៅមួយដែលបង្ហាញពីការយល់ព្រម ការយល់ដឹង ឬការទទួលយកនូវអ្វីដែលអ្នកដទៃបាននិយាយចេញមក។ នៅពេលកំពុងសន្ទនា ការងក់ក្បាលតិចៗ អាចបញ្ជាក់ថាអ្នកកំពុងស្តាប់ដោយយកចិត្តទុកដាក់។ វាក៏បានបង្ហាញថាគ្រប់ពាក្យសម្ដីដែលគេនិយាយមកទាំងអស់ យើងបានផ្ចង់ចិត្តស្ដាប់ដែរ។ ជាពិសេសនោះ គេប្រើការលើកដៃ ឬ គ្រវីដៃ ដើម្បីពន្យល់ ឬបញ្ជាក់ទៅលើចំណុចណាមួយ។ ដូច្នេះហើយវាអាចធ្វើឱ្យការសន្ទនាកាន់តែមានភាពរស់រវើក និងងាយស្រួលយល់។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើកាយវិការ ឬការគ្រវីដៃច្រើនពេកក៏អាចធ្វើឱ្យ អ្នកកំពុងសន្ទនាជាមួយយើងមានអារម្មណ៍ថារំខានផងដែរ។ បន្ថែមពីលើនេះទៀត ឥរិយាបថរាងកាយក៏សំខាន់ដែរចំពោះជីវិតប្រចាំថ្ងៃ។ ឥរិយាបថរាងកាយនេះ វាអាចបង្ហាញថាយើងជាមនុស្សរួសរាយរាក់ទាក់ និង បើកចំហក្នុងការសន្ទនា។ ផ្ទុយមកវិញ បើសិនជាយើងធ្វើការបិតបាំងកាយវិការ គឺជាសញ្ញាបង្ហាញថាយើងមិនចង់បន្តការសន្ទនាទៀតទេ។